ការបំពុលទឹកទន្លេគឺជាបញ្ហាប្រឈមដ៏ធំមួយដែលកំពុងតែគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ជាពិសេសគឺចំនួនត្រីទន្លេ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើធនធានជលផលទៀតផង។ ការយល់ដឹងពីប្រភពនៃការបំពុល ផលប៉ះពាល់ និងដំណោះស្រាយ គឺជារឿងចាំបាច់ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃនេះ។ ការបំពុលទឹកទន្លេអាចបណ្តាលមកពីប្រភពជាច្រើនដែលសុទ្ធតែមានលក្ខណៈខុសៗគ្នា។ ប្រភពដ៏សំខាន់មួយគឺ កាកសំណល់ឧស្សាហកម្ម។ រោងចក្រនានា ជាពិសេសរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង និងគីមី តែងតែបញ្ចេញទឹកកខ្វក់ដែលមានផ្ទុកសារធាតុគីមីពុល លោហៈធ្ងន់ និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៅក្នុងទន្លេដោយផ្ទាល់ ឬដោយប្រយោល។ សារធាតុទាំងនេះមានលក្ខណៈពុលខ្លាំង ហើយអាចបំផ្លាញជីវិតសត្វក្នុងទឹកភ្លាមៗ។ មួយវិញទៀតគឺ កាកសំណល់កសិកម្ម ដែលការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងថ្នាំកម្ចាត់ស្មៅហួសកម្រិតនៅក្នុងវិស័យកសិកម្ម បានបណ្តាលឱ្យសារធាតុគីមីទាំងនោះហូរចូលទៅក្នុងទន្លេនៅពេលមានភ្លៀងធ្លាក់។ សារធាតុគីមីទាំងនេះអាចបង្កឱ្យមានកំណើនសារ៉ាយទឹកច្រើនហួសប្រមាណ ដែលកាត់បន្ថយអុកស៊ីហ្សែនក្នុងទឹក និងបង្កគ្រោះថ្នាក់ដល់ត្រី។ បន្ថែមពីនេះ កាកសំណល់ក្រុង និងលំនៅឋាន ក៏ជាប្រភពនៃការបំពុលដ៏ធំផងដែរ។ លូទឹកស្អុយដែលចេញពីផ្ទះសម្បែង ផ្សារ និងអាជីវកម្មនានា ជារឿយៗត្រូវបានបង្ហូរចូលទៅក្នុងទន្លេដោយគ្មានការប្រព្រឹត្តកម្មត្រឹមត្រូវ។ ទឹកស្អុយទាំងនេះផ្ទុកទៅដោយបាក់តេរី វីរុស កាកសំណល់សរីរាង្គ និងសារធាតុចិញ្ចឹមដែលធ្វើឱ្យគុណភាពទឹកធ្លាក់ចុះ។ ប្រភពចុងក្រោយគឺ កំណកដីល្បាប់ នៅពេលមានការកាប់បំផ្លាញព្រៃឈើ ការអភិវឌ្ឍសំណង់ និងការធ្វើកសិកម្មខុសបច្ចេកទេសនៅតាមតំបន់ដងទន្លេ បានបណ្តាលឱ្យដីងាយរអិលចូលទៅក្នុងទឹក។ ដីល្បាប់ទាំងនេះធ្វើឱ្យទឹកឡើងល្អក់ កាត់បន្ថយពន្លឺព្រះអាទិត្យដែលជ្រាបចូលក្នុងទឹក ប៉ះពាល់ដល់រុក្ខជាតិក្នុងទឹក និងធ្វើឱ្យពងត្រីពិបាកញាស់។ ផលប៉ះពាល់នៃការបំពុលទឹកទៅលើចំនួនត្រីទន្លេមានលក្ខណៈស្មុគស្មាញ និងធ្ងន់ធ្ងរ។ ទីមួយ សារធាតុពុលពីកាកសំណល់ឧស្សាហកម្មដូចជាលោហៈធ្ងន់ (បារត សំណ) និងសារធាតុគីមីសរីរាង្គ អាចបង្កឱ្យត្រីងាប់ភ្លាមៗ ឬបង្កឱ្យមានជំងឺរ៉ាំរ៉ៃ។ សារធាតុទាំងនេះក៏អាចកកកុញនៅក្នុងជាលិកាត្រី ហើយនៅពេលមនុស្សបរិភោគត្រីទាំងនោះ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាព។ ទីពីរ កាកសំណល់កសិកម្មដែលផ្ទុកជី និងថ្នាំគីមី ធ្វើឱ្យសារ៉ាយទឹកកើនឡើងយ៉ាងគំហុក។ នៅពេលសារ៉ាយទាំងនោះងាប់ និងរលួយ វាស៊ីអុកស៊ីហ្សែនក្នុងទឹកយ៉ាងច្រើន ដែលបណ្តាលឱ្យត្រី និងសត្វទឹកដទៃទៀតខ្វះអុកស៊ីហ្សែនដកដង្ហើម ហើយងាប់។ ទីបី ទឹកស្អុយពីទីក្រុងដែលមិនបានប្រព្រឹត្តកម្ម ផ្ទុកនូវបាក់តេរីបង្កជំងឺ និងវីរុសជាច្រើន ដែលអាចចម្លងទៅត្រី និងបង្កឱ្យកើតជំងឺឆ្លង។ លើសពីនេះ កាកសំណល់សរីរាង្គក្នុងទឹកស្អុយអាចបំបែកដោយបាក់តេរីដែលប្រើប្រាស់អុកស៊ីហ្សែនយ៉ាងច្រើន បង្កើតបានជាតំបន់គ្មានអុកស៊ីហ្សែន ដែលត្រីមិនអាចរស់នៅបាន។ ទីបួន កំណកដីល្បាប់ធ្វើឱ្យទឹកល្អក់ ដែលកាត់បន្ថយសមត្ថភាពត្រីក្នុងការស្វែងរកចំណី និងត្រីដទៃទៀតដើម្បីបន្តពូជ។ ដីល្បាប់ទាំងនេះក៏អាចទៅកកនៅបាតទន្លេ ដែលបំផ្លាញកន្លែងពងកូនរបស់ត្រី និងជម្រករបស់សត្វទឹកតូចៗផ្សេងទៀត ដែលជាចំណីរបស់ត្រី។ ជាលទ្ធផល ត្រីមិនអាចបន្តពូជបានដោយជោគជ័យ ចំណីអាហារចុះខ្សោយ និងងាយរងគ្រោះថ្នាក់ពីជំងឺ ដែលនាំឱ្យចំនួនត្រីថយចុះយ៉ាងគំហុក។ ការថយចុះចំនួនត្រីទន្លេដោយសារការបំពុល មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងសហគមន៍ដែលពឹងផ្អែកលើធនធានជលផល។ នៅពេលដែលត្រីកាន់តែខ្សត់ មុខរបរនេសាទក៏ប្រឈមខ្លាំងនឹងការដួលរលំ។ ហើយប្រជាពលរដ្ឋជាច្រើនបាត់បង់ប្រភពចំណូលដ៏សំខាន់របស់ពួកគេ ដែលធ្វើឱ្យជីវភាពកាន់តែលំបាក។ គ្រួសារជាច្រើនត្រូវបង្ខំចិត្តស្វែងរកមុខរបរថ្មី ឬចំណាកស្រុកទៅកាន់ទីក្រុងដើម្បីរកការងារធ្វើ ដែលបង្កឱ្យមានបញ្ហាសង្គមផ្សេងៗទៀត។ លើសពីនេះ ការបាត់បង់ធនធានត្រីក៏ប៉ះពាល់ដល់សន្តិសុខស្បៀងជាតិផងដែរ។ ប្រជាជនកម្ពុជាភាគច្រើនពឹងផ្អែកលើត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់។ ការថយចុះត្រីមានន័យថា ពួកគេពិបាកក្នុងការទទួលបានអាហារប្រូតេអ៊ីនគ្រប់គ្រាន់ ដែលអាចបង្កឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ ជាពិសេសចំពោះកុមារ។ វិស័យទេសចរណ៍ក៏អាចរងផលប៉ះពាល់ផងដែរ ដោយសារទន្លេដែលបំពុលនឹងបាត់បង់ភាពទាក់ទាញ និងកាត់បន្ថយភ្ញៀវទេសចរដែលមកកម្សាន្តតាមដងទន្លេ។ ផលប៉ះពាល់ទាំងនេះមិនត្រឹមតែប៉ះពាល់ដល់កម្រិតបុគ្គល ឬសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដើម្បីដោះស្រាយបញ្ហានៃការបំពុលទឹកទន្លេ និងផលប៉ះពាល់របស់វាទៅលើចំនួនត្រីទន្លេ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងវិធានការរួមបញ្ចូលគ្នា។ ទីមួយ រដ្ឋាភិបាលគួរបង្កើនការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះរោងចក្រ និងឧស្សាហកម្មដែលបញ្ចេញកាកសំណល់ពុលទៅក្នុងទន្លេដោយគ្មានការប្រព្រឹត្តកម្ម។ ការតម្រូវឱ្យរោងចក្រទាំងអស់បំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបញ្ចេញចោល គឺជាការចាំបាច់។ ការពិន័យធ្ងន់ធ្ងរចំពោះអ្នកដែលរំលោភបំពានច្បាប់ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ទីពីរ ត្រូវលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ ការអប់រំកសិករឱ្យប្រើប្រាស់ជីធម្មជាតិ និងថ្នាំសម្លាប់សត្វល្អិតដែលមានផលប៉ះពាល់តិចតួចដល់បរិស្ថាន ព្រមទាំងបច្ចេកទេសកសិកម្មដែលមិនបង្កឱ្យមានការហូរច្រោះដីច្រើន គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។ ការប្រើប្រាស់ដំណាំដែលធន់នឹងសត្វល្អិត និងជំងឺក៏អាចកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីបានផងដែរ។ ទីបី ការគ្រប់គ្រងកាកសំណល់ក្រុង និងលំនៅឋានប្រកបដោយប្រសិទ្ធភាព គឺជារឿងសំខាន់។ ការវិនិយោគលើប្រព័ន្ធលូទឹកស្អុយទំនើប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អុយនៅតាមទីក្រុងធំៗ នឹងជួយកាត់បន្ថយការបំពុលទឹកបានយ៉ាងច្រើន។ ការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីការទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយនៃដំណោះស្រាយផងដែរ។ ទីបួន ការស្តារ និងអភិរក្សព្រៃឈើតាមដងទន្លេ និងតំបន់ជុំវិញ។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការហូរច្រោះដី និងស្រូបយកសារធាតុបំពុលមួយចំនួន។ ការដាំដើមឈើឡើងវិញ និងការការពារតំបន់ព្រៃលិចទឹក នឹងជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីទន្លេ។ ទីប្រាំ ការអប់រំ និងការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃទន្លេ និងផលប៉ះពាល់នៃការបំពុល គឺចាំបាច់ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់ប្រជាពលរដ្ឋ។ នៅពេលដែលប្រជាជនយល់ដឹងកាន់តែច្បាស់ ពួកគេនឹងចូលរួមចំណែកក្នុងការការពារទន្លេកាន់តែសកម្ម។ សរុបមក ការបំពុលទឹកទន្លេគឺជាបញ្ហាពហុភាគីដែលទាមទារដំណោះស្រាយគ្រប់ជ្រុងជ្រោយ។ ការរួមបញ្ចូលគ្នារវាងការអនុវត្តច្បាប់ តាំងពីការបំពុលដោយឧស្សាហកម្ម រហូតដល់កាកសំណល់តាមផ្ទះ។ ការលើកកម្ពស់កសិកម្មបែបនិរន្តរភាព ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ការការពារព្រៃឈើ និងការអប់រំសាធារណៈ នឹងជួយឱ្យយើងអាចការពារ និងស្តារធនធានត្រីទន្លេឡើងវិញបាន។